ព្រះសង្ឃមានតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សា និងអភិវឌ្ឍន៍អក្សរសាស្ត្រខ្មែរ រួមទាំងការកែសម្រួល ការរក្សាទុក និងការបង្រៀន។ តួនាទីទាំងនេះបានរួមចំណែកយ៉ាងធំធេងក្នុងការថែរក្សាបេតិកភណ្ឌវប្បធម៌ និងភាសារបស់ជាតិ។ តួនាទីរបស់ព្រះសង្ឃមានដូចជា ការកែសម្រួលអត្ថបទបុរាណជាដើម។ វត្តអារាមជាមជ្ឈមណ្ឌលសំខាន់សម្រាប់ការអប់រំ និងការចម្លងឯកសារបុរាណនានា។ ព្រះសង្ឃជាអ្នកចម្លងសាត្រាស្លឹករឹត ក្បួនច្បាប់ ធម្មបទផ្សេងៗដោយដៃ ដែលទាមទារនូវភាពឧស្សាហ៍ព្យាយាមខ្ពស់ និងភាពត្រឹមត្រូវ។ ព្រះសង្ឃមិនត្រឹមតែចម្លងទេ តែថែមទាំងបានថែរក្សាឯកសារទាំងនោះឲ្យគង់វង្សផុតពីការបាត់បង់ដោយសារសង្គ្រាម ឬគ្រោះធម្មជាតិទៀតផង។ ក្នុងដំណើរការចម្លង ព្រះសង្ឃក៏បានដើរតួជាអ្នកកែសម្រួលផងដែរ។ ព្រះសង្ឃពិនិត្យមើលអត្ថបទដើមដើម្បីរកកំហុសអក្ខរាវិរុទ្ធ កំហុសវេយ្យាករណ៍ ឬចំណុចណាដែលមិនច្បាស់លាស់។ ការកែសម្រួលទាំងនេះជួយឱ្យអត្ថបទបុរាណនៅតែមានគុណភាពខ្ពស់ និងអាចបន្តប្រើប្រាស់បាន។ ព្រះសង្ឃក៏ជាអ្នកបកស្រាយអត្ថន័យជ្រាលជ្រៅនៃអត្ថបទបុរាណ ជាពិសេសអត្ថបទទាក់ទងនឹងព្រះពុទ្ធសាសនា ទស្សនវិជ្ជា ច្បាប់ និងប្រវត្តិសាស្ត្រ។ ព្រះសង្ឃបានបង្រៀនចំណេះដឹងទាំងនេះដល់កូនសិស្ស និងសាធារណជនទូទៅតាមរយៈការទេសនា ការបង្រៀននៅសាលាបាលី ឬនៅវត្តអារាម។ ក្នុងករណីអត្ថបទមានភាពមិនច្បាស់លាស់ ឬប្រើពាក្យបុរាណដែលពិបាកយល់ ព្រះសង្ឃដើរតួនាទីបកស្រាយន័យ ដើម្បីឱ្យអត្ថបទមានភាពពេញលេញ និងត្រឹមត្រូវតាមបរិបទដើម។ វត្តអារាមជាច្រើនបានក្លាយជាបណ្ណាល័យចល័ត ដែលផ្ទុកនូវសាត្រាស្លឹករឹត និងឯកសារបុរាណជាច្រើន។ ព្រះសង្ឃបានធ្វើការថែរក្សាសាត្រាស្លឹករឹតពីជំនាន់មួយទៅជំនាន់មួយ ដោយប្រើវិធីសាស្ត្របុរាណ ដើម្បីការពារកុំឱ្យខូចខាតដោយសារសត្វល្អិត ឬសំណើម។ នៅក្នុងករណីសាត្រាស្លឹករឹតចាស់ៗចាប់ផ្តើមទ្រុឌទ្រោម ព្រះសង្ឃបានធ្វើការចម្លងឡើងវិញដោយដៃ ដើម្បីធានាថាខ្លឹមសារនៅតែបន្តគង់វង្ស។ ព្រះសង្ឃខ្លះបានចងក្រងអត្ថបទជាច្រើនពីប្រភពផ្សេងៗគ្នាដើម្បីបង្កើតជាឯកសារថ្មី ឬជាសៀវភៅសម្រាប់ការសិក្សា។ ពួកគេបានរៀបចំប្រព័ន្ធចំណេះដឹងទាំងនោះឲ្យមានលក្ខណៈជាប្រព័ន្ធ និងងាយស្រួលក្នុងការស្រាវជ្រាវ។ ការងារនេះជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍបណ្ណសារដ្ឋានជាតិ និងការសិក្សាស្រាវជ្រាវនាពេលអនាគត។ តាមរយៈការថែរក្សានិងកែសម្រួលអត្ថបទបុរាណ ព្រះសង្ឃបានរួមចំណែកយ៉ាងធំធេងក្នុងការអភិរក្សភាសាខ្មែរបុរាណ ពាក្យពេចន៍គំរូ និងរចនាបថនិពន្ធដែលបានប្រើប្រាស់កាលពីអតីតកាល។ វត្តអារាមជាច្រើនបានក្លាយជាបណ្ណាល័យចល័ត ដែលផ្ទុកនូវសាត្រាស្លឹករឹត និងឯកសារបុរាណជាច្រើន។ រីឯការបង្រៀនភាសាខ្មែរ និងបាលី គឺជាតួនាទីស្នូលមួយរបស់ព្រះសង្ឃក្នុងការអភិរក្ស និងអភិវឌ្ឍអក្សរសាស្ត្រជាតិ។ វត្តអារាមជាមជ្ឈមណ្ឌលអប់រំដ៏សំខាន់តាំងពីបុរាណកាល ដែលព្រះសង្ឃបានបង្រៀនចំណេះដឹងទូទៅ រួមទាំងភាសាខ្មែរ និងភាសាបាលី ដល់កុលបុត្រខ្មែរ។ ព្រះសង្ឃបានបង្រៀនអក្ខរកម្មមូលដ្ឋានដល់កុមារ និងយុវជន ដូចជាការអាន ការសរសេរ និងការយល់ដឹងពីអក្សរសាស្ត្រខ្មែរ។ ព្រះសង្ឃបង្រៀនឲ្យចេះអាន ចេះសរសេរអក្សរខ្មែរ អក្ខរាវិរុទ្ធ វេយ្យាករណ៍ និងតែងនិពន្ធ។ នេះបានជួយធានាថា ភាសាខ្មែរនៅតែបន្តត្រូវបានប្រើប្រាស់ និងអភិវឌ្ឍពីជំនាន់មួយទៅជំនាន់មួយ។ ចំណែកភាសាបាលី ក៏ជាភាសាសំខាន់សម្រាប់ការសិក្សាព្រះពុទ្ធសាសនានិកាយថេរវាទ។ ព្រះសង្ឃបានបង្រៀនភាសាបាលីដល់សិស្សរបស់ខ្លួននៅតាមវត្តអារាម និងតាមសាលាបាលី។ ការសិក្សាភាសាបាលីមិនត្រឹមតែជួយឲ្យយល់ពីព្រះត្រៃបិដកប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយឲ្យយល់ពីឫសគល់នៃពាក្យពេចន៍ខ្មែរមួយចំនួនធំដែលមានប្រភពមកពីបាលីសំស្ក្រឹតផងដែរ។ តាមរយៈការបង្រៀនភាសាបាលី ព្រះសង្ឃក៏បានរួមចំណែកក្នុងការកែលម្អការប្រើប្រាស់ពាក្យខ្មែរឱ្យបានត្រឹមត្រូវតាមន័យដើម។ ព្រះសង្ឃជាអ្នកស្តារឡើងវិញនូវអក្សរសាស្ត្រដែលកំពុងរលត់ និងជាអ្នកផ្ទុកចំណេះដឹងសង្គមជាសម័យ។ ហើយវត្តអារាមគឺជាមជ្ឈមណ្ឌលនៃការសិក្សា និងជាបណ្ណាល័យដ៏សំខាន់កាលពីបុរាណ។ ព្រះសង្ឃបានធ្វើការចម្លង និងថែរក្សាស្នាដៃអក្សរសាស្ត្របុរាណ ដែលភាគច្រើនសរសេរនៅលើស្លឹករឹត ឬក្រាំង។ ការងារនេះបានជួយសង្គ្រោះឯកសារសំខាន់ៗជាច្រើនពីការបាត់បង់ដោយសារការខូចខាត ឬសង្គ្រាម។ ពួកគេបានកែតម្រូវអត្ថបទដែលខុស ឬរលុប ដើម្បីធានាបាននូវភាពត្រឹមត្រូវនៃឯកសារទាំងនោះ។ ក្នុងអំឡុងពេលដែលសង្គមមានភាពចលាចល ឬកង្វះខាតអ្នកចេះដឹង ព្រះសង្ឃបានក្លាយជាអ្នកផ្ដួចផ្ដើមក្នុងការស្តារ និងលើកកម្ពស់ការសិក្សាអក្សរសាស្ត្រឡើងវិញ។ ពួកគេបានបើកសាលារៀននៅក្នុងវត្តដើម្បីបង្រៀនអក្សរ និងភាសាដល់ក្មេងៗ និងសាធារណជន។ ព្រះសង្ឃជាអ្នកមានចំណេះដឹងជ្រៅជ្រះលើគ្រប់វិស័យដូចជា ព្រះពុទ្ធសាសនា ច្បាប់ និង ប្រវត្តិសាស្ត្រ ។ ពួកគេបានកត់ត្រា និងបន្តនូវចំណេះដឹងទាំងនេះតាមរយៈការសរសេរ និងការបង្រៀន។ ពួកគេក៏បានចូលរួមក្នុងការតែងនិពន្ធស្នាដៃថ្មីៗ ដែលឆ្លុះបញ្ចាំងពីទស្សនៈ និងគំនិតសង្គមក្នុងសម័យកាលរបស់ពួកគេ។ ក្នុងករណីខ្លះ ព្រះសង្ឃក៏បានចូលរួមក្នុងការកែសម្រួល និងកំណត់ស្តង់ដារអក្ខរាវិរុទ្ធ ឬវេយ្យាករណ៍ ដើម្បីធានាបាននូវភាពងាយស្រួលយល់នៃអក្សរសាស្ត្រ។ ពួកគេក៏បានធ្វើបច្ចុប្បន្នភាពខ្លឹមសារអត្ថបទនានាឱ្យសមស្របទៅតាមបរិបទនៃសង្គមសម័យថ្មីផងដែរ។ សរុបមក តួនាទីរបស់ព្រះសង្ឃក្នុងការកែអក្សរមានសារៈសំខាន់ណាស់ក្នុងការ ថែរក្សាបេតិកភណ្ឌវប្បធម៌ និងភាសា។ ព្រះសង្ឃជាអ្នក ស្តារឡើងវិញនូវអក្សរសាស្ត្រដែលកំពុងរលត់ និងជាអ្នក ផ្ទុកចំណេះដឹងសង្គម ពីសម័យមួយទៅសម័យមួយឱ្យបានក្បោះក្បាយ។ តាមរយៈការខិតខំប្រឹងប្រែងទាំងនេះ ព្រះសង្ឃបានធានាថា អក្សរសាស្ត្រជាតិនៅតែបន្តគង់វង្ស និងរីកចម្រើនសម្រាប់កូនចៅខ្មែរជំនាន់ក្រោយ។